សិប្បកម្មផលិតឧបករណ៍ភ្លេងប្រពៃណីខ្មែរ គឺជាផ្នែកមួយដ៏សំខាន់ និងមានតម្លៃមិនអាចកាត់ថ្លៃបាននៃវប្បធម៌ខ្មែរ ដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្ត្រ និងជីវិតប្រចាំថ្ងៃរបស់ប្រជាជន។ សិប្បកម្មផលិតឧបករណ៍ភ្លេងប្រពៃណីខ្មែរ ជាពិសេសឧបករណ៍ដូចជា រនាតសម្រាប់ ពិណពាទ្យ, ឈិងនិង ស្គរ គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរដ៏សម្បូរបែប។ ឧបករណ៍ភ្លេងទាំងនេះ ជាពិសេស រនាត ឈិង និងស្គរ មិនត្រឹមតែជាឧបករណ៍សម្រាប់លេងកម្សាន្តប៉ុណ្ណោះទេ តែថែមទាំងជាព្រលឹងនៃ វង់ភ្លេងពិណពាទ្យ និងជាចំណែកមិនអាចខ្វះបាន ក្នុងពិធីបុណ្យប្រពៃណី សាសនា និងពិធីសាសនាផ្សេងៗ។ ឧបករណ៍ទាំងនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវង់ភ្លេង ពិណពាទ្យ ដែលជាទម្រង់តន្ត្រីបុរាណសម្រាប់ប្រើប្រាស់ក្នុងព្រះរាជពិធីផ្សេងៗ ពិធីបុណ្យប្រពៃណី និងរបាំបុរាណខ្មែរជាដើម។ ការផលិតឧបករណ៍ភ្លេងខ្មែរទាមទារនូវជំនាញខ្ពស់ ការអត់ធ្មត់ និងការយល់ដឹងស៊ីជម្រៅអំពីលក្ខណៈសម្បត្តិនៃសម្ភារៈធម្មជាតិ។ ឧបករណ៍ភ្លេងប្រពៃណីខ្មែរ គឺជានិមិត្តរូបនៃអត្តសញ្ញាណជាតិ និងជាកញ្ចក់ឆ្លុះបញ្ចាំងពីសិល្បៈ អរិយធម៌ និងជំនឿរបស់ខ្មែរ។ ឈើរឹង ជាឆ្អឹងខ្នងនៃការផលិតឧបករណ៍ជាច្រើន ជាពិសេសរនាត។ ឈើដែលប្រើជាទូទៅរួមមាន ឈើបេង ឈើនាងនួន ឈើគ្រញូង ឬឈើធ្នង់ ដែលសុទ្ធសឹងជាប្រភេទឈើមានគុណភាពខ្ពស់ មានសម្លេងពិរោះ និងធន់បានយូរ។ ជាងសិប្បកម្មត្រូវកាប់ឈើ ហាល សម្អាត និងច្នៃឆ្លាក់វាទៅជាទម្រង់រនាត ដូចជាផ្នែករនាតឯក រនាតធុង ឬតួស្គរ។ ស្បែកសត្វ គឺជាវត្ថុធាតុដ៏សំខាន់សម្រាប់ផលិតស្គររបស់ខ្មែរបុរាណ។ ស្បែកដែលប្រើជាទូទៅគឺ ស្បែកគោ ស្បែកក្របី ស្បែកពស់ ឬស្បែកពពែ ដែលត្រូវបានយកមកត្រាំទឹក សម្អាត រឹត និងហាលថ្ងៃ រហូតដល់វាមានសភាពតឹងណែនល្អ មុននឹងយកមកបិទភ្ជាប់នឹងតួស្គរ។ គុណភាពនៃស្បែកសត្វ និងបច្ចេកទេសបិទភ្ជាប់ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើសម្លេងរបស់ស្គរ។ លោហៈធាតុដូចជា លង្ហិន ឬសំរឹទ្ធគឺផលិតជាឧបករណ៍ដូចជា ឈិង។ ជាងត្រូវរំលាយលោហៈ រួចចាក់ចូលក្នុងពុម្ព និងលត់រាងវាឲ្យចេញជាទ្រង់ទ្រាយឈិង ដែលមានសម្លេងលាន់ឮច្បាស់ល្អ។ វត្ថុធាតុផ្សេងៗទៀត ដូចជាខ្សែអំបោះសម្រាប់ចងត្រដេវរនាត កាវសម្រាប់បិទភ្ជាប់ និងសម្ភារៈសម្រាប់លម្អផ្សេងៗទៀត។ ដំណើរការផលិតឧបករណ៍នីមួយៗសុទ្ធតែមានភាពស្មុគស្មាញ និងទាមទារភាពជាក់លាក់ខ្ពស់ ប៉ុន្តែជាងសិប្បកម្មខ្មែរនៅតែអាចធ្វើបាន ព្រមទាំងមានភាពបុិនប្រសប់ខ្ពស់។ ជាងសិប្បកម្មត្រូវចេះកំណត់ទំហំ រូបរាង និងកម្រាស់របស់វត្ថុធាតុនីមួយៗ ដើម្បីធានាថាឧបករណ៍ដែលផលិតបានមានសម្លេងត្រឹមត្រូវតាមកម្រិតស្តង់ដារប្រពៃណី។ ផ្លែរនាតនីមួយៗត្រូវឆ្លាក់ដោយភាពជាក់លាក់ខ្ពស់ ដើម្បីឲ្យវាបញ្ចេញសម្លេងត្រូវតាមកម្រិតតុងដែលបានកំណត់។ ឧបករណ៍ភ្លេងប្រពៃណីខ្មែរ គឺជានិមិត្តរូបនៃអត្តសញ្ញាណជាតិ និងជាកញ្ចក់ឆ្លុះបញ្ចាំងពីសិល្បៈ អរិយធម៌ និងជំនឿរបស់ខ្មែរ។ វង់ភ្លេងពិណពាទ្យដែលប្រើប្រាស់ឧបករណ៍ទាំងនេះ ត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យសាសនា របាំព្រះរាជទ្រព្យនិងល្ខោនខោល ពិធីមង្គលការ និងពិធីបុណ្យផ្សេងៗ។ សិប្បកម្មផលិតឧបករណ៍ភ្លេងប្រពៃណីខ្មែរ មិនមែនគ្រាន់តែជាការងារឆ្លាក់ឈើ ឬបិទស្បែកនោះទេ តែជាសិល្បៈមួយដែលទាមទារនូវចិត្តស្រឡាញ់ ការយកចិត្តទុកដាក់ និងការចង់ថែរក្សាកេរដំណែលដូនតា។ សិប្បកម្មផលិតឧបករណ៍ភ្លេង ជាភស្តុតាងរស់រវើកនៃភាពប៉ិនប្រសប់របស់ប្រជាជនខ្មែរ និងជាស្ពានភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគតនៃវប្បធម៌ដ៏រុងរឿងនេះ។ សិប្បកម្មផលិតឧបករណ៍ភ្លេងប្រពៃណីខ្មែរមានសារៈសំខាន់ខ្លាំងណាស់ចំពោះជាតិ មិនត្រឹមតែជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ តែថែមទាំងជាសសរស្តម្ភទ្រទ្រង់អត្តសញ្ញាណជាតិ និងជាកម្លាំងចលករក្នុងការអភិរក្ស និងអភិវឌ្ឍន៍សង្គមជាតិផងដែរ។ ឧបករណ៍ភ្លេងប្រពៃណីដូចជា រនាត ឈិង និងស្គរ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីអត្តសញ្ញាណខ្មែរ។ វត្តមានរបស់ឧបករណ៍ រួមជាមួយតន្ត្រីពិណពាទ្យ ធ្វើឱ្យពិភពលោកទទួលស្គាល់នូវអរិយធម៌ដ៏ចំណាស់ និងសម្បូរបែបរបស់កម្ពុជា។ ការថែរក្សាសិប្បកម្មនេះ គឺស្មើនឹងការថែរក្សានូវមោទកភាពជាតិ ដែលបង្ហាញពីភាពប៉ិនប្រសប់ និងគំនិតច្នៃប្រឌិតរបស់បុព្វបុរសខ្មែរ។ សិប្បកម្មនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសបុរាណ ដែលត្រូវបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ។ តាមរយៈការផលិតឧបករណ៍ទាំងនេះ ចំណេះដឹងអំពីសម្ភារៈធម្មជាតិ ការឆ្លាក់ ការលត់ និងការកែតម្រូវសម្លេងត្រូវបានរក្សាទុក ហើយអាចផ្សព្វផ្សាយទៅដល់មនុស្សជំនាន់ក្រោយ និងភ្ញៀវបរទេសដែលចាប់អារម្មណ៍។ ឧបករណ៍ភ្លេងប្រពៃណីគឺជាបេះដូងនៃសិល្បៈទម្រង់ផ្សេងៗដូចជា របាំព្រះរាជទ្រព្យ ល្ខោនខោល ល្ខោនយីកេ និងទម្រង់សិល្បៈជាច្រើនទៀត។ សិប្បកម្មនេះគឺជាមូលដ្ឋានគ្រឹះទ្រទ្រង់ដល់ការរស់រាន និងរីកចម្រើននៃវិស័យសិល្បៈវប្បធម៌ជាតិទាំងមូល។ ការផលិតឧបករណ៍ភ្លេងប្រពៃណីខ្មែរ បានផ្តល់ឱកាសការងារដល់ជាងសិប្បកម្មជាច្រើន ជាពិសេសនៅតាមសហគមន៍ជនបទ។ ជាងសិប្បកម្មអាចរកចំណូលបានពីជំនាញរបស់ខ្លួន ដែលជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ និងរួមចំណែកដល់សេដ្ឋកិច្ចមូលដ្ឋាន និងជាពិសេសគឺការជួយលើកកម្ពស់និងអភិរក្សនៅវប្បធម៌របស់ឧបករណ៍វង់ភ្លេងខ្មែរទៀតផង។ ឧបករណ៍ភ្លេងប្រពៃណី និងដំណើរការផលិតរបស់វា គឺជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់ភ្ញៀវទេសចរដែលចង់ស្វែងយល់ពីវប្បធម៌ខ្មែរ ការទស្សនាកន្លែងផលិតឧបករណ៍ ឬការចូលរួមសិក្ខាសាលាផលិតកម្ម អាចផ្តល់បទពិសោធន៍ប្លែក និងជួយផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ ការសិក្សាអំពីឧបករណ៍ភ្លេងប្រពៃណី និងសិប្បកម្មផលិតរបស់វា អាចជួយយុវជនឱ្យយល់ដឹងកាន់តែច្បាស់អំពីឫសគល់វប្បធម៌របស់ខ្លួន វាបណ្តុះស្មារតីស្នេហាជាតិ មោទកភាពជាតិ និងការចង់ចូលរួមថែរក្សាបេតិកភណ្ឌរបស់ដូនតា។ សរុបមក សិប្បកម្មផលិតឧបករណ៍ភ្លេងប្រពៃណីខ្មែរមិនមែនត្រឹមតែជាការងារឆ្លាក់ ឬដំឡើងប៉ុណ្ណោះទេ តែជាបេះដូងនៃវប្បធម៌ជាតិ ដែលឆ្លុះបញ្ចាំងពីប្រាជ្ញាឈ្លាសវៃ ភាពប៉ិនប្រសប់ និងការប្តេជ្ញាចិត្តរបស់ប្រជាជនខ្មែរក្នុងការរក្សា និងបន្តកេរដំណែលដ៏មានតម្លៃនេះឱ្យនៅគង់វង្សជានិច្ច។